ការធ្វើការងាររួមគ្នា ឬការចែករំលែកកម្លាំងពលកម្ម គឺជាទម្លាប់ដ៏ល្អមួយដែលមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មែរ។ ទម្លាប់នេះមានវត្តមានយ៉ាងរឹងមាំទាំងនៅក្នុងការងារកសិកម្ម និងការងារផ្ទះសម្បែង។ ការធ្វើការងាររួមគ្នាឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការជួយយកអាសាគ្នា និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ។ គោលគំនិតនៃការចែករំលែកកម្លាំងពលកម្មមិនត្រឹមតែជួយសម្រាលការងារដែលធ្ងន់ និងច្រើនប៉ុណ្ណោះទេ តែវាក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ឱ្យកាន់តែរឹងមាំផងដែរ។ ជាទូទៅ នៅក្នុងសហគមន៍កសិករខ្មែរ ការចែករំលែកកម្លាំងពលកម្មមានសារៈសំខាន់បំផុត។ កសិករតែងតែជួយគ្នាទៅវិញទៅមកដោយមិនគិតកម្រៃអ្វីឡើយ។ ពួកគេរួមគ្នាធ្វើការងារដូចជា ដកស្ទូង ច្រូតកាត់ ឬ ប្រមូលផល ដំណាំផ្សេងៗ។ នៅពេលធ្វើការងារបែបនេះ ក្រុមគ្រួសារជាច្រើនបាននាំគ្នាមកជួយដោយកម្លាំងកាយ។ ម្ចាស់ស្រែបានរៀបចំអាហារ ភេសជ្ជៈ និងបង្អែមសម្រាប់អ្នកជួយធ្វើការ។ ទង្វើនេះមិនមែនជាការបង់កម្រៃទេ ប៉ុន្តែវាជាការបង្ហាញនូវការដឹងគុណ និងការរាប់អាន។ បន្ទាប់ពីការងារនៅស្រែរបស់ក្រុមគ្រួសារមួយបានបញ្ចប់ ក្រុមគ្រួសារនោះនឹងត្រឡប់ទៅជួយធ្វើការនៅស្រែរបស់អ្នកផ្សេងវិញ។ ទម្លាប់នេះត្រូវបានគេហៅថា វេនគ្នា ឬ ជួយគ្នាទៅវិញទៅមក។ តាមរយៈការធ្វើការរួមគ្នា កសិករអាចបញ្ចប់ការងារធំៗបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការដាំដុះដំណាំដទៃទៀតដូចជា ពោត សណ្ដែក ឬបន្លែបង្ការក៏ត្រូវបានធ្វើឡើងដោយការចែករំលែកកម្លាំងពលកម្មដែរ។ ក្រៅពីការងារស្រែចម្ការ ការចែករំលែកកម្លាំងពលកម្មក៏មានវត្តមាននៅក្នុងការងារផ្ទះសម្បែងផងដែរ។ នៅពេលដែលគ្រួសារណាមួយរៀបចំពិធីមង្គលការ ឬពិធីបុណ្យផ្សេងៗ សាច់ញាតិ អ្នកជិតខាង និងមិត្តភក្តិតែងតែមកជួយ។ ពួកគេបានជួយរៀបចំពិធីការងារជាច្រើន ដូចជា ការរៀបចំតុបតែង ការចម្អិនអាហារ និង ការទទួលភ្ញៀវ ជាដើម។ ពេលខ្លះ អ្នកខ្លះទៀតបានជួយដោយនាំយកម្ហូបអាហារដែលពួកគេចម្អិនមកចូលរួម។ ការជួយគ្នាទៅវិញទៅមកបែបនេះ បានធ្វើឱ្យពិធីនោះប្រព្រឹត្តទៅដោយរលូន និងមានភាពសប្បាយរីករាយ។ ម្ចាស់ដើមការបានរៀបចំអាហារ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកដែលបានមកជួយ។ ទម្លាប់នេះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ លើសពីនេះ នៅពេលមានការសាងសង់ផ្ទះថ្មី ឬជួសជុលផ្ទះ គេក៏បានអញ្ជើញសាច់ញាតិ និងអ្នកជិតខាងមកជួយផងដែរ។ ការធ្វើការងាររួមគ្នានេះក៏បានបណ្ដុះបណ្ដាលនូវស្មារតីរួមដ៏រឹងមាំមួយនៅក្នុងសង្គមផងដែរ។ ទីមួយ ស្មារតីនេះបានបង្ហាញពី សាមគ្គីភាព។ ប្រជាជនខ្មែរជឿថា “ដៃមួយ កាន់បានមួយ រីឯដៃច្រើន កាន់បានច្រើន”។ ការធ្វើការរួមគ្នាបង្ហាញពីការរួបរួមជាធ្លុងមួយ។ ទីពីរ ស្មារតីនេះបានបង្ហាញពី ការជួយយកអាសាគ្នា។ នៅពេលដែលនរណាម្នាក់ជួបការលំបាក ឬមានការងារច្រើន គេតែងតែមានអ្នកមកជួយ។ ទង្វើនេះបានកសាងទំនុកចិត្ត និងការរាប់អានគ្នាយ៉ាងជ្រាលជ្រៅ។ ទីបី វាបានជួយ ពង្រឹងចំណងសង្គម តាមរយៈការជួបជុំគ្នាធ្វើការងារជាមួយគ្នា ពួកគេបាននិយាយលេងសើច ចែករំលែកបទពិសោធន៍ និងស្គាល់គ្នាបានកាន់តែច្បាស់។ ទាំងនេះបានធ្វើឱ្យសហគមន៍មានភាពសុខដុមរមនា និងរឹងមាំ។ ការចែករំលែកកម្លាំងពលកម្មនេះមិនមែនជាការបង្ខិតបង្ខំនោះទេ ប៉ុន្តែវាជាទឹកចិត្តស្មោះត្រង់ដែលកើតចេញពីការរស់នៅជាមួយគ្នាដោយក្ដីស្រឡាញ់។